កម្ពុជាគឺជាជម្រកនៃជីវចម្រុះដ៏សំបូរបែប រួមទាំងប្រភេទសត្វកម្រ និងងាយផុតពូជ។ ព្រៃឈើកម្ពុជាផ្តល់ជម្រកដល់សត្វដំរីអាស៊ី ខ្លាឃ្មុំ និងពពួកសត្វស្លាបកម្រជាច្រើនប្រភេទ។ ទន្លេមេគង្គគឺជាទីជម្រកតែមួយគត់សម្រាប់សត្វផ្សោតក្បាលត្រឡោកដែលជិតផុតពូជ។ ទោះជាយ៉ាងណា ស្ថានភាពសត្វព្រៃនៅកម្ពុជាកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន។ ការបាត់បង់ទីជម្រក និងការបរបាញ់គឺជាមូលហេតុចម្បងនៃការថយចុះចំនួនសត្វព្រៃ។ ប្រភេទសត្វខ្លាមួយចំនួនត្រូវបានគេជឿថាបានផុតពូជបាត់ទៅហើយពីព្រៃធម្មជាតិរបស់កម្ពុជា។ ការកាប់ព្រៃឈើខុសច្បាប់ធ្វើឱ្យសត្វព្រៃបាត់បង់ប្រភពចំណី និងកន្លែងសុវត្ថិភាព។ ជីវចម្រុះដ៏មានតម្លៃរបស់កម្ពុជាគឺជាទ្រព្យសម្បត្តិជាតិដែលត្រូវការពារជាដាច់ខាត។ តំបន់ការពារធម្មជាតិត្រូវបានបង្កើតឡើងដើម្បីរក្សាតុល្យភាពបរិស្ថាន។ ការយល់ដឹងជាសាធារណៈអំពីតម្លៃសត្វព្រៃនៅមានកម្រិតនៅឡើយក្នុងតំបន់ដាច់ស្រយាល។ ការបរបាញ់ខុសច្បាប់នៅតែជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតនៃសត្វព្រៃ។ ការដាក់អន្ទាក់គឺជាវិធីសាស្ត្រទូទៅបំផុតដែលអ្នកបរបាញ់ប្រើប្រាស់ក្នុងព្រៃ។ អន្ទាក់រាប់ម៉ឺនត្រូវបានរកឃើញ និងដកចេញពីតំបន់ការពារជារៀងរាល់ឆ្នាំ។ អន្ទាក់មិនរើសមុខសត្វឡើយ វាអាចសម្លាប់សត្វតូច និងសត្វធំដោយគ្មានតុល្យភាព។ សត្វដែលជាប់អន្ទាក់ច្រើនតែត្រូវងាប់ដោយការស្រេកឃ្លាន ឬការឈឺចាប់ជាទម្ងន់។ ការប្រើប្រាស់កាំភ្លើងកែច្នៃសម្រាប់ការបរបាញ់នៅតែបន្តកើតមានក្នុងតំបន់ភ្នំ។ អ្នកបរបាញ់ខ្លះសម្លាប់សត្វដើម្បីយកសាច់មកបរិភោគជាលក្ខណៈគ្រួសារ។ ប៉ុន្តែ ភាគច្រើននៃការបរបាញ់គឺដើម្បីបម្រើឱ្យទីផ្សារពាណិជ្ជកម្មខុសច្បាប់។ ការបរបាញ់សត្វដំរីដើម្បីយកភ្លុក និងកន្ទុយគឺជាបទល្មើសដ៏ធ្ងន់ធ្ងរ។ ការបរបាញ់សត្វកម្រធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់អាហារក្នុងប្រព័ន្ធអេកូឡូស៊ី។ យុទ្ធនាការ "គ្មានអន្ទាក់" ត្រូវបានដាក់ចេញដើម្បីកាត់បន្ថយការស្លាប់របស់សត្វព្រៃ។ អ្នកបរបាញ់ច្រើនតែប្រើបច្ចេកវិទ្យាទំនើបដើម្បីតាមដានសត្វព្រៃ។ ការបរបាញ់ក្នុងរដូវបន្តពូជធ្វើឱ្យចំនួនសត្វធ្លាក់ចុះយ៉ាងគំហុក។ ជីវភាពក្រីក្ររបស់ប្រជាជនក្នុងមូលដ្ឋានជារឿយៗជំរុញឱ្យពួកគេចេញបរបាញ់។ ការបរបាញ់មិនត្រឹមតែបំផ្លាញសត្វព្រៃទេ តែថែមទាំងបំផ្លាញសន្តិសុខក្នុងព្រៃទៀតផង។ ពាណិជ្ជកម្មសត្វព្រៃខុសច្បាប់គឺជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានតម្លៃរាប់លានដុល្លារ។ កម្ពុជាត្រូវបានប្រើប្រាស់ជាចំណុចឆ្លងកាត់សម្រាប់ពាណិជ្ជកម្មសត្វព្រៃអន្តរជាតិ។ តម្រូវការសាច់សត្វព្រៃក្នុងភោជនីយដ្ឋានគឺជាកត្តាជំរុញដ៏ធំនៃបទល្មើសនេះ។ ជំនឿខុសឆ្គងលើឱសថបុរាណធ្វើឱ្យសត្វ ពង្រូល រងគ្រោះថ្នាក់។ ពង្រូល គឺជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតនៅលើពិភពលោក និងនៅកម្ពុជា។ ការជួញដូរភ្លុកដំរី និងកុយរមាសនៅតែជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ។ បណ្តាញសង្គមត្រូវបានគេយកមកប្រើប្រាស់ដើម្បីលក់សត្វព្រៃតាមអនឡាញ។ ការចិញ្ចឹមសត្វព្រៃជាសត្វចិញ្ចឹមក្នុងផ្ទះគឺជាអំពើខុសច្បាប់ និងគ្រោះថ្នាក់។ សត្វព្រៃដែលត្រូវបានជួញដូរច្រើនតែត្រូវបានគេលាក់ទុកក្នុងស្ថានភាពអាក្រក់។ ការបរិភោគសាច់សត្វព្រៃអាចបង្កជាជំងឺឆ្លងពីសត្វមកមនុស្ស។ មន្ត្រីខិលខូចមួយចំនួនជួនកាលពាក់ព័ន្ធនឹងបណ្តាញជួញដូរទាំងនេះ។ ការបង្ក្រាបទីផ្សារលក់សត្វព្រៃក្នុងស្រុកត្រូវការកិច្ចសហការពីគ្រប់ស្ថាប័ន។ ការជួញដូរសត្វព្រៃធ្វើឱ្យបាត់បង់តុល្យភាពធម្មជាតិដែលមនុស្សជាតិត្រូវការ។ ពាណិជ្ជកម្មនេះផ្តល់ផលចំណេញដល់ឧក្រិដ្ឋជន តែផ្តល់មហន្តរាយដល់ផែនដី។ ការបញ្ឈប់តម្រូវការគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ឈប់ការជួញដូរ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិមានគោលបំណងការពារសត្វព្រៃ និងព្រៃឈើ។ ឧទ្យានុរក្សដើរតួនាទីយ៉ាងសំខាន់ក្នុងការល្បាតព្រៃ និងបង្ក្រាបបទល្មើស។ មន្ត្រីអនុវត្តច្បាប់ជួបការលំបាកដោយសារផ្ទៃដីព្រៃឈើធំទូលាយពេក។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនកំពុងជួយរដ្ឋាភិបាលក្នុងការងារអភិរក្ស។ ការដោះលែងសត្វព្រៃចូលក្នុងព្រៃធម្មជាតិវិញគឺជាសកម្មភាពដ៏ល្អមួយ។ ការអប់រំយុវជនអំពីសារៈសំខាន់នៃសត្វព្រៃគឺជាការវិនិយោគរយៈពេលវែង។ សហគមន៍មូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យចូលរួមការពារសត្វព្រៃក្នុងតំបន់ពួកគេ។ ការបង្កើតវិស័យអេកូទេសចរណ៍ផ្តល់ចំណូលជំនួសឱ្យការបរបាញ់។ ការផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើសសត្វព្រៃត្រូវតែធ្វើឡើងដោយតឹងរ៉ឹង។ ការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិកំពុងជួយតាមដានចំនួនសត្វព្រៃដែលនៅសេសសល់។ ការសង្គ្រោះសត្វព្រៃពីការជួញដូរទាមទារជំនាញ និងការថែទាំពិសេស។ ការការពារសត្វព្រៃគឺជាការការពារកេរដំណែលវប្បធម៌ខ្មែរផងដែរ។ កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបញ្ឈប់ការជួញដូរឆ្លងដែន។ ការផ្សព្វផ្សាយសារ "និយាយថាទេចំពោះសាច់សត្វព្រៃ" កំពុងរីករាលដាល។ រាជរដ្ឋាភិបាលកំពុងពង្រឹងការគ្រប់គ្រងអាវុធដើម្បីកាត់បន្ថយការបរបាញ់។ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាកន្លែងថែរក្សាសត្វដែលត្រូវបានសង្គ្រោះ។ សិល្បៈ និងភាពយន្តអាចត្រូវបានប្រើដើម្បីជម្រុញស្មារតីស្រឡាញ់សត្វព្រៃ។ ការអភិរក្សមិនមែនជាភារកិច្ចរបស់មនុស្សម្នាក់ទេ តែជាភារកិច្ចរបស់មនុស្សគ្រប់គ្នា។ សត្វព្រៃមានសិទ្ធិរស់នៅក្នុងព្រៃដោយសេរី និងមានសុវត្ថិភាព។ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសត្វព្រៃ ដើម្បីអនាគតកូនចៅជំនាន់ក្រោយ។